ការថែរក្សាស្បែកដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិ គឺជាវិធីដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពមួយដែលត្រូវបានអនុវត្តតាំងពីបុរាណកាលមក។ គ្រឿងផ្សំទាំងនោះមិនត្រឹមតែជួយឲ្យស្បែកសភ្លឺថ្លាប៉ុណ្ណោះទេ ថែមទាំងជួយបំប៉ន និងធ្វើឲ្យស្បែកមានសុខភាពល្អពីខាងក្នុងទៀតផង។ ដូច្នេះយើងនឹងរៀបរាប់ អំពីគន្លឹះ និងវិធីសាស្រ្តសំខាន់ៗមួយចំនួនក្នុងការថែរក្សាស្បែកឲ្យសភ្លឺថ្លាដោយធម្មជាតិ។ ដំបូងគឺការប្រើប្រាស់មើមពន្លៃ ដោយមើមពន្លៃ ត្រូវបានគេស្គាល់ថាមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសម្រស់ស្បែក។ ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក។ មើមពន្លៃមានផ្ទុកសារធាតុ គូឃឺមីន (Curcumin) ដែលជួយកាត់បន្ថយការរលាក ព្យាបាលមុខមុន និងធ្វើឲ្យស្បែកភ្លឺថ្លា។ អ្នកអាចយកមើមពន្លៃស្រស់មកកិនឲ្យម៉ដ្ឋ រួចលាយជាមួយទឹកឃ្មុំ ឬទឹកដោះគោជូរដើម្បីធ្វើជាម៉ាសបិទមុខ។ បន្ទាប់ពីលាបលើស្បែកមុខ ឬដងខ្លួនហើយ ទុកចោលប្រហែល ១៥ ទៅ ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ។ ការធ្វើបែបនេះជាប្រចាំនឹងជួយឲ្យស្បែកទន់ ម៉ដ្ឋរលោង និងកាត់បន្ថយស្នាមអុជខ្មៅ។ បន្ទាប់មកគឺ ការប្រើប្រាស់ក្រូចឆ្មារ ឬក្រូចសើច ដោយក្រូចទាំងពីរនេះសម្បូរទៅដោយវីតាមីន សុី (C) និងអាស៊ីដធម្មជាតិដែលជួយជម្រុះកោសិកាស្បែកចាស់ៗ។ វីតាមីន សុី (C) ជួយជំរុញការផលិតកូឡាជែន ធ្វើឲ្យស្បែកតឹងណែន ហើយអាស៊ីដនៃក្រូចឆ្មារជួយបកស្រទាប់ស្បែកខាងក្រៅចេញ ធ្វើឲ្យស្បែកភ្លឺថ្លា។ វិធីប្រើប្រាស់គឺ អ្នកអាចយកទឹកក្រូចឆ្មារ ឬក្រូចសើចច្របាច់ស្រស់ៗមកលាយជាមួយទឹកឃ្មុំ ឬទឹកដោះគោឆៅ។ លាបល្បាយនេះទៅលើស្បែកមុខ ឬដងខ្លួនរយៈពេលខ្លី គឺប្រហែល ៥ ទៅ ១០ នាទី រួចលាងសម្អាតចេញ។ ការប្រើប្រាស់ជាប្រចាំនឹងជួយឲ្យស្បែកមានសភាពភ្លឺរលោង ប៉ុន្តែត្រូវប្រយ័ត្នកុំប្រើលើស្បែកដែលរបក ឬមានរបួស។ បន្ទាប់មកទៀតគឺ ការប្រើប្រាស់បន្លែផ្លែឈើផ្សេងៗ ដោយត្រសក់ និង ចេក ក៏ជាគ្រឿងផ្សំធម្មជាតិដ៏ល្អសម្រាប់ថែរក្សាស្បែកផងដែរ។ ត្រសក់ សម្បូរទៅដោយទឹក និងវីតាមីនជាច្រើនមុខ។ ត្រសក់មានប្រសិទ្ធភាពក្នុងការផ្តល់សំណើមដល់ស្បែក ជួយឲ្យស្បែកត្រជាក់ និងកាត់បន្ថយការរលាក។ អ្នកអាចហាន់ត្រសក់ជាបន្ទះស្តើងៗ ហើយបិទលើផ្ទៃមុខ ឬយកត្រសក់កិនរួចបិទធ្វើជាម៉ាស។ ចេក សម្បូរទៅដោយវីតាមីន អេ (A), ប៊ី (B) និង អុី (E) ដែលជួយបំប៉នស្បែកឲ្យទន់រលោង ផ្តល់សំណើម និងកាត់បន្ថយភាពជ្រីវជ្រួញ។ អ្នកអាចយកចេកទុំមកកិនឲ្យម៉ដ្ឋ រួចលាយជាមួយទឹកឃ្មុំ ឬទឹកដោះគោបន្តិចដើម្បីធ្វើជាម៉ាសបិទមុខ។ ចំពោះការប្រើប្រាស់ទឹកដោះគោឆៅ គឺវាមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្បែក។ ទឹកដោះគោឆៅមានផ្ទុកអាស៊ីដ ឡាក់ទិក (lactic) ដែលជួយជម្រុះកោសិកាស្បែកងាប់ថ្នមៗ ផ្តល់សំណើម និងបំប៉នស្បែកឲ្យទន់ភ្លឺថ្លា។ ជាតិខ្លាញ់ក្នុងទឹកដោះគោក៏ជួយចិញ្ចឹមស្បែកស្ងួតឲ្យមានសភាពល្អផងដែរ។ វិធីប្រើប្រាស់ គឺអ្នកអាចយកទឹកដោះគោឆៅទៅលាបលើផ្ទៃមុខ និងដងខ្លួនដោយផ្ទាល់ ដោយប្រើសំឡី ឬដៃ។ ទុកចោលប្រហែល ១៥ ទៅ ២០ នាទី រួចលាងសម្អាតចេញ។ ការធ្វើបែបនេះជាប្រចាំនឹងជួយឲ្យស្បែកមានសំណើម ម៉ដ្ឋរលោង និងសភ្លឺថ្លា។ ទោះបីជាការថែរក្សាស្បែកដោយវិធីធម្មជាតិមានប្រសិទ្ធភាពក៏ពិតមែន ក៏អ្នកគួរមានការពិចារណា និងប្រុងប្រយ័ត្នផងដែរ ដើម្បីចៀសវាងផលប៉ះពាល់ដែលមិននឹកស្មានដល់។ ការលាបក្រូចឆ្មារលើស្បែកមិនត្រូវឲ្យលើសពី ១០ នាទីទេ ហើយត្រូវលាងចេញភ្លាមៗដើម្បីជៀសវាងការរលាកស្បែក ព្រោះវាមានជាតិអាស៊ីដខ្លាំង។ ជាងនេះទៅទៀត អ្នកគួរចៀសវាងការចេញទៅហាលថ្ងៃខ្លាំងក្រោយពេលប្រើប្រាស់រួច។ ព្រោះវាអាចធ្វើឲ្យស្បែករងការខូចខាតដោយសារកម្ដៅព្រះអាទិត្យកាន់តែខ្លាំង។ លើសពីនេះ មុននឹងប្រើប្រាស់វិធីទាំងនេះ អ្នកគួរសាកល្បងលាបបន្តិចនៅលើស្បែកត្រង់ដៃជាមុនសិន។ ដើម្បីឲ្យប្រាកដថាស្បែករបស់អ្នកមិនមានអាលែកហ្ស៊ីជាមួយសារធាតុទាំងនេះ។ ជាទូទៅ អ្នកមិនគួររំពឹងថាលទ្ធផលនឹងលេចឡើងភ្លាមៗនោះទេ ប៉ុន្តែប្រសិនបើអ្នកអនុវត្តជាប្រចាំ នោះស្បែករបស់អ្នកនឹងចាប់ផ្តើមមានការប្រែប្រួលជាបន្តបន្ទាប់។ ការទទួលទានទឹកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងចៀសវាងភាពតានតឹង ក៏ជាកត្តាសំខាន់ដែលជួយឲ្យស្បែកមានសុខភាពល្អពីខាងក្នុងផងដែរ។ ការប្រើប្រាស់ផលិតផលធម្មជាតិគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកដែលចង់ថែរក្សាស្បែកឲ្យសស្អាតដោយគ្មានផលប៉ះពាល់រយៈពេលវែង។ ដូច្នេះអ្នកគួរបន្តអនុវត្តវិធីទាំងនេះដោយទៀងទាត់ និងត្រូវមានការអត់ធ្មត់ទើបទទួលបានលទ្ធផលដូចបំណង។ ស្បែកមុខសស្អាតពីធម្មជាតិ គឺជាក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូប ដូច្នេះសូមចាប់ផ្តើមអនុវត្តពីឥឡូវនេះទៅ។